ផ្លែសាវម៉ាវ គឺជាផ្លែឈើមួយប្រភេទដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជា ជាពិសេសក្នុងរដូវកាលរបស់វា។ ផ្លែឈើនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកែច្នៃជាមុខម្ហូប និងបង្អែមជាច្រើនមុខផងដែរ។ ផ្លែសាវម៉ាវកំពុងទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាដោយសារតែហេតុផលសំខាន់ៗមួយចំនួន រសជាតិឆ្ងាញ់ សាច់សាវម៉ាវមានរសជាតិ ផ្អែមលាយជូរ ដែលធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលបរិភោគក្នុងអាកាសធាតុក្តៅ។ តម្លៃសមរម្យ ដោយសារផ្លែសាវម៉ាវជាផ្លែឈើដែលដាំដុះក្នុងស្រុក ដូច្នេះវាមានតម្លៃថោក ហើយងាយស្រួលរកទិញនៅតាមទីផ្សារ។ សម្បូរទៅដោយសារធាតុចិញ្ចឹម ផ្លែឈើនេះសម្បូរទៅដោយ វីតាមីន C និង ជាតិសរសៃ ដែលល្អសម្រាប់សុខភាពរាងកាយ។ សាវម៉ាវ សម្បូរទៅដោយវីតាមីនសុី, កាបូអ៊ីដ្រាត កាល់ស្យូម ផូស្វ័រ និងណៃអាស៊ីន។ ក្រៅពីនេះ ការទទួលទាន ផ្លែសាវម៉ាវ ជួយអោយស្បែកស្អាតផងដែរ។ បើអ្នកទទួលទានសាវម៉ាវ ៦ផ្លែ និងទទួលបានថាមពល ៥០កាឡូរី ។ រដូវកាលផ្លែសាវម៉ាវនៅកម្ពុជា គឺចាប់ពី ខែសីហា ដល់ខែតុលា ដែលជាអំឡុងពេលនៃ រដូវវស្សា។ នៅរដូវនេះ ផ្លែសាវម៉ាវមានផ្លែច្រើន និងមានរសជាតិផ្អែមឆ្ងាញ់ជាងរដូវផ្សេងៗ។ ដោយសារតែទិន្នផលខ្ពស់នៅរដូវនេះ តម្លៃសាវម៉ាវក៏មានតម្លៃថោក ហើយងាយស្រួលរកទិញនៅតាមទីផ្សារទូទាំងប្រទេសផងដែរ។ ផ្លែសាវម៉ាវ ជាផ្លែឈើដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា ហើយក្រៅពីញ៉ាំជាផ្លែឈើស្រស់ ប្រជាជនខ្មែរក៏ចេះកែច្នៃវាទៅជាមុខម្ហូប និងភេសជ្ជៈជាច្រើនប្រភេទផងដែរ។ បង្អែម គេយកផ្លែសាវម៉ាវទៅធ្វើជាបង្អែមផ្សេងៗដូចជា បង្អែមសាវម៉ាវលាយជាមួយទឹកកក ឬ ការ៉េមសាវម៉ាវ។ រសជាតិផ្អែមលាយជូររបស់សាវម៉ាវជួយបង្កើនរសជាតិបង្អែមឱ្យកាន់តែឆ្ងាញ់។ ភេសជ្ជៈ សាវម៉ាវអាចយកទៅធ្វើជា ទឹកសាវម៉ាវក្រឡុក ឬ ទឹកផ្លែឈើបន្សារជាតិពុល ដែលលាយជាមួយផ្លែឈើផ្សេងៗទៀត។ យ៉ាងណាមិញ ប្រទេសកម្ពុជាក៏មានសក្តានុពលខ្លាំងក្នុងការដាំដុះផ្លែឈើផងដែរ។ ដីមានជីជាតិ និងអាកាសធាតុអំណោយផលគឺជារឿងសំខាន់បំផុតដែលធ្វើឱ្យផ្លែឈើជាច្រើនប្រភេទអាចដាំដុះបានល្អ ហើយផ្តល់ផលច្រើន។ ជាក់ស្ដែង ផ្លែឈើជាច្រើនប្រភេទដូចជា ស្វាយ មៀន ធូរ៉េន ខ្នុរ និងដូងមានការដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ទោះបីជាយ៉ាងនេះក្តី កម្ពុជានៅតែមានការនាំចូលផ្លែឈើមួយចំនួនពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ដោយនៅក្នុងនោះមានមូលហេតុចម្បងមួយចំនួនដែលនាំឱ្យមានការនាំចូល។ ផ្លែឈើមួយចំនួនមិនអាចដាំបានពេញមួយឆ្នាំទេ ដូច្នេះនៅពេលដែលផុតរដូវកាលរបស់វា ការនាំចូលគឺចាំបាច់ដើម្បីបំពេញតម្រូវការទីផ្សារ។ ផ្លែឈើខ្លះដូចជា ផ្លែប៉ោម ទំពាំងបាយជូរ និង ផ្លែក្រូច មិនអាចដាំដុះបាននៅក្នុងប្រទេសកម្ពុជាទេ ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ ផ្លែឈើដែលនាំចូលពីបរទេសមានការវេចខ្ចប់ និងការគ្រប់គ្រងគុណភាពបានល្អជាងផ្លែឈើក្នុងស្រុក។ សរុបមក កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការដាំដុះផ្លែឈើ ប៉ុន្តែដើម្បីកាត់បន្ថយការនាំចូល និងជំរុញសេដ្ឋកិច្ចជាតិ កម្ពុជាគួរតែពង្រឹងគុណភាព និងការវេចខ្ចប់ឲ្យបានល្អជាងមុន។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែសាវម៉ាវប្រហែល ២ ប្រភេទ សាវម៉ាវពក ជាប្រភេទសាវម៉ាវដែលមានសាច់ជាប់គ្រាប់ ហើយពិបាកនឹងបកសាច់ចេញពីគ្រាប់។ សាវម៉ាវផ្អែម ឬសាវម៉ាវសាច់ ជាប្រភេទសាវម៉ាវដែលមានសាច់មិនជាប់គ្រាប់ ហើយងាយស្រួលបកញ៉ាំ។ ក្នុងចំណោមប្រភេទទាំងពីរនេះ សាវម៉ាវផ្អែម ទទួលបានការគាំទ្រជាងគេពីអ្នកបរិភោគដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលញ៉ាំជាង។